នៅក្នុងបរិបទនៃការរីកចម្រើនសេដ្ឋកិច្ច និងការប្រកួតប្រជែងទីផ្សារការងារ តួនាទីរបស់អ្នកជំនាញ ធនធានមនុស្ស នៅក្នុងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជាកំពុងមានការវិវឌ្ឍយ៉ាងឆាប់រហ័ស។ ពីមុន ផ្នែកធនធានមនុស្សគ្រាន់តែជាអ្នកគ្រប់គ្រងរដ្ឋបាលបុគ្គលិកប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នបានក្លាយជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ភាពជោគជ័យរបស់ក្រុមហ៊ុន។ ពីមុន ផ្នែកធនធានមនុស្សនៅក្នុងក្រុមហ៊ុនក្នុងស្រុកភាគច្រើនមានតួនាទីជាអ្នកគ្រប់គ្រងរដ្ឋបាលសុទ្ធសាធ ដូចជាការរៀបចំឯកសារ ការគណនាប្រាក់ខែ និងការអនុវត្តច្បាប់ការងារ។ ប៉ុន្តែឥឡូវនេះ តួនាទីនេះបានពង្រីកទៅជាអ្នកយុទ្ធសាស្ត្រ ដែលចូលរួមចំណែកដោយផ្ទាល់ក្នុងការសម្រេចគោលដៅអាជីវកម្ម។ ពួកគេលែងគ្រាន់តែជាអ្នកអនុវត្តគោលការណ៍តែមួយមុខទៀតហើយ តែជាអ្នកបង្កើត និងអភិវឌ្ឍយុទ្ធសាស្ត្រដើម្បីទាក់ទាញ រក្សា និងអភិវឌ្ឍបុគ្គលិកប្រកបដោយប្រសិទ្ធភាព។ បច្ចុប្បន្ននេះ វិសាលភាពការងាររបស់អ្នកជំនាញ ធនធានមនុស្ស មានលក្ខណៈទូលំទូលាយ និងស្មុគស្មាញជាងមុនឆ្ងាយណាស់។ ពួកគេមិនត្រឹមតែជាអ្នកគ្រប់គ្រងរដ្ឋបាលប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូយុទ្ធសាស្ត្រដែលចូលរួមចំណែកដោយផ្ទាល់ក្នុងការសម្រេចគោលដៅអាជីវកម្មរបស់ក្រុមហ៊ុន។ វិស័យការងាររបស់ពួកគេរួមមាន៖ ការទាក់ទាញ និងជ្រើសរើសបុគ្គលិក: នេះជាការងារដ៏សំខាន់ក្នុងការស្វែងរក និងនាំយកធនធានមនុស្សឆ្នើមមកចូលរួមជាមួយក្រុមហ៊ុន។ វារួមបញ្ចូលទាំងការរៀបចំផែនការតម្រូវការបុគ្គលិក ការផ្សព្វផ្សាយដំណឹងជ្រើសរើសបុគ្គលិក ការសម្ភាសន៍ និងការជ្រើសរើសបេក្ខជនដែលមានសមត្ថភាពខ្ពស់បំផុត។ ផ្នែកធនធានមនុស្សទទួលខុសត្រូវក្នុងការរៀបចំកម្មវិធីបណ្តុះបណ្តាល ដើម្បីបង្កើនជំនាញ និងសមត្ថភាពបុគ្គលិក ព្រមទាំងបង្កើតផែនការអភិវឌ្ឍអាជីពច្បាស់លាស់សម្រាប់ពួកគេ។ ដើម្បីធានាថាបុគ្គលិកបំពេញការងារបានល្អ អ្នកជំនាញ ត្រូវកំណត់គោលដៅ វាយតម្លៃសមិទ្ធផលបុគ្គលិក ផ្តល់មតិកែលម្អប្រកបដោយស្ថាបនា និងផ្តល់រង្វាន់លើកទឹកចិត្តសមស្រប។ ការងារនេះទាក់ទងនឹងការរៀបចំប្រព័ន្ធប្រាក់ខែ ប្រាក់រង្វាន់ និងអត្ថប្រយោជន៍នានា ដែលមានភាពប្រកួតប្រជែង ដើម្បីទាក់ទាញ និងរក្សាបុគ្គលិកល្អៗឱ្យនៅបន្តធ្វើការជាមួយក្រុមហ៊ុន។ អ្នកជំនាញ មានតួនាទីដោះស្រាយជម្លោះការងារ បង្កើតបរិយាកាសការងារល្អ និងរក្សាទំនាក់ទំនងល្អរវាងនិយោជក និងនិយោជិត ដើម្បីធានាបាននូវភាពសុខដុមរមនាក្នុងកន្លែងធ្វើការ។ ការបង្កើត និងលើកកម្ពស់វប្បធម៌ក្រុមហ៊ុនដែលវិជ្ជមាន ប្រកបដោយផលិតភាព និងតម្លៃខ្ពស់ ក៏ជាផ្នែកមួយដ៏សំខាន់នៃតួនាទីរបស់ពួកគេផងដែរ វប្បធម៌ល្អអាចជួយទាក់ទាញ និងរក្សាបុគ្គលិក។ ក្នុងយុគសម័យឌីជីថលនេះ អ្នកជំនាញ ក៏ប្រើប្រាស់ទិន្នន័យដើម្បីវិភាគនិន្នាការបុគ្គលិក ព្យាករណ៍តម្រូវការធនធានមនុស្ស និងធ្វើការសម្រេចចិត្តប្រកបដោយយុទ្ធសាស្ត្រ ដើម្បីគាំទ្រដល់គោលដៅរបស់ក្រុមហ៊ុន។ ដើម្បីបំពេញតួនាទីដ៏រីកចម្រើន និងស្មុគស្មាញរបស់ខ្លួន អ្នកជំនាញ ធនធានមនុស្ស ត្រូវមានជំនាញ និងគុណវុឌ្ឍិសំខាន់ៗជាច្រើន ដែលមិនត្រឹមតែទាក់ទងនឹងការគ្រប់គ្រងរដ្ឋបាលប៉ុណ្ណោះទេ ថែមទាំងតម្រូវឱ្យមានការគិតបែបយុទ្ធសាស្ត្រទៀតផង។ ជាដំបូង ចំណេះដឹងច្បាប់ការងារ គឺជារឿងចាំបាច់ អ្នកជំនាញ ធនធានមនុស្ស ត្រូវយល់ដឹងច្បាស់លាស់ពីក្រមការងារ និងបទប្បញ្ញត្តិពាក់ព័ន្ធរបស់កម្ពុជា ដើម្បីធានាថាការអនុវត្តគោលការណ៍របស់ក្រុមហ៊ុនស្របតាមច្បាប់។ បន្ទាប់មក ជំនាញទំនាក់ទំនង ដើរតួនាទីយ៉ាងសំខាន់ ពួកគេត្រូវមានសមត្ថភាពទំនាក់ទំនងល្អ ទាំងការនិយាយ និងការសរសេរ ជាមួយបុគ្គលិកគ្រប់កម្រិត ពីថ្នាក់ដឹកនាំរហូតដល់បុគ្គលិកជួរមុខ ដើម្បីដោះស្រាយបញ្ហា និងកសាងទំនាក់ទំនងល្អ។ ជាមួយគ្នានេះ ជំនាញដោះស្រាយបញ្ហា ក៏ជាគន្លឹះផងដែរ ព្រោះពួកគេត្រូវតែអាចវិភាគ និងដោះស្រាយបញ្ហាប្រឈមនានាដែលកើតឡើងក្នុងបរិយាកាសការងារប្រកបដោយប្រសិទ្ធភាព។ លើសពីនេះ ជំនាញយុទ្ធសាស្ត្រ និងវិភាគ គឺមិនអាចខ្វះបាន អ្នកជំនាញ ធនធានមនុស្ស ត្រូវអាចគិតប្រកបដោយយុទ្ធសាស្ត្រ និងប្រើប្រាស់ទិន្នន័យដើម្បីវិភាគនិន្នាការធនធានមនុស្ស និងធ្វើការសម្រេចចិត្តសំខាន់ៗសម្រាប់ក្រុមហ៊ុន។ ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង ក៏ជាគុណសម្បត្តិដ៏សំខាន់មួយទៀត ដែលអនុញ្ញាតឱ្យពួកគេដឹកនាំក្រុម និងគ្រប់គ្រងធនធានមនុស្សឱ្យមានប្រសិទ្ធភាព។ ក្នុងយុគសម័យបច្ចេកវិទ្យា ការយល់ដឹងពីបច្ចេកវិទ្យា ក៏ត្រូវបានទាមទារដែរ ព្រោះអ្នកជំនាញ ធនធានមនុស្ស ត្រូវអាចប្រើប្រាស់ប្រព័ន្ធព័ត៌មានធនធានមនុស្ស និងឧបករណ៍បច្ចេកវិទ្យាផ្សេងៗ ដើម្បីបង្កើនប្រសិទ្ធភាពការងារ។ ចំពោះ ការអប់រំ ជាទូទៅតម្រូវឱ្យមានបរិញ្ញាបត្រផ្នែកគ្រប់គ្រងធនធានមនុស្ស គ្រប់គ្រងពាណិជ្ជកម្ម ចិត្តវិទ្យា ឬមុខវិជ្ជាពាក់ព័ន្ធ។ ការសិក្សាថ្នាក់អនុបណ្ឌិត ឬការទទួលបានវិញ្ញាបនបត្រជំនាញ ធនធានមនុស្ស ពីស្ថាប័នល្បីៗ នឹងជាប្រយោជន៍បន្ថែម និងជួយជំរុញអាជីពរបស់ពួកគេកាន់តែឆ្ងាយ។ ការរួមបញ្ចូលគ្នានៃចំណេះដឹងច្បាប់ ជំនាញទំនាក់ទំនង បច្ចេកវិទ្យា និងការគិតបែបយុទ្ធសាស្ត្រ ទាំងនេះ គឺជាកត្តាចាំបាច់សម្រាប់អ្នកជំនាញធនធានមនុស្សសម័យថ្មី ដើម្បីដើរតួជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់របស់ក្រុមហ៊ុន។ រីឯទស្សនវិស័យអាជីពក្នុងវិស័យធនធានមនុស្សនៅកម្ពុជាមានភាពភ្លឺស្វាង ដោយសារក្រុមហ៊ុនកាន់តែយល់ដឹងពីសារៈសំខាន់នៃការវិនិយោគលើធនធានមនុស្ស។ មុខតំណែងអាចចាប់ផ្តើមពីមន្ត្រីធនធានមនុស្ស ឡើងទៅជាប្រធានផ្នែក នាយកធនធានមនុស្ស ឬសូម្បីតែជាដៃគូធនធានមនុស្សយុទ្ធសាស្ត្រ។ ចំពោះប្រាក់ចំណូលវិញ វាមានលក្ខណៈប្រែប្រួលទៅតាមបទពិសោធន៍ ជំនាញ និងទំហំក្រុមហ៊ុន។ អ្នកជំនាញដែលមានបទពិសោធន៍ខ្ពស់ និងជំនាញយុទ្ធសាស្ត្រអាចរកចំណូលបានខ្ពស់ជាងមុនឆ្ងាយ។ ទោះបីជាវិស័យធនធានមនុស្សនៅកម្ពុជាកំពុងតែរីកចម្រើន និងមានឱកាសច្រើនក៏ដោយ អ្នកជំនាញក្នុងវិស័យនេះនៅតែប្រឈមមុខនឹងបញ្ហាមួយចំនួន ដែលទាមទារឱ្យមានការសម្របខ្លួន និងការច្នៃប្រឌិតខ្ពស់។ បញ្ហាប្រឈមធំមួយគឺ ការផ្លាស់ប្តូរទីផ្សារការងារលឿនរហ័ស។ បច្ចេកវិទ្យា និងតម្រូវការអាជីវកម្មតែងតែផ្លាស់ប្ដូរឥតឈប់ឈរ ដែលធ្វើឱ្យតម្រូវការជំនាញថ្មីៗលេចឡើងជានិច្ច។ អ្នកជំនាញធនធានមនុស្ស ត្រូវតែសម្របខ្លួនជានិច្ច ដើម្បីធានាថាបុគ្គលិករបស់ក្រុមហ៊ុនមានជំនាញគ្រប់គ្រាន់ និងទាន់សម័យទៅនឹងនិន្នាការទីផ្សារ។ មួយវិញទៀត កង្វះធនធាន ក៏ជាឧបសគ្គផងដែរ ក្រុមហ៊ុនមួយចំនួន ជាពិសេសក្រុមហ៊ុនខ្នាតតូច និងមធ្យម អាចនៅតែមិនទាន់មានធនធានគ្រប់គ្រាន់សម្រាប់វិនិយោគលើផ្នែកធនធានមនុស្សពេញលេញនៅឡើយ។ ហេតុនេះទើបធ្វើឱ្យ ផ្នែកធនធានមនុស្ស ត្រូវធ្វើការដោយមានដែនកំណត់ និងមិនអាចអនុវត្តផែនការអភិវឌ្ឍន៍ធំៗបាន។ លើសពីនេះ ការប្រកួតប្រជែងដើម្បីទាក់ទាញ និងរក្សាបុគ្គលិក ក៏កាន់តែខ្លាំងក្លា។ ការស្វែងរក និងរក្សាបុគ្គលិកដែលមានសមត្ថភាពខ្ពស់គឺជាបញ្ហាប្រឈមមួយ ដោយសារតែមានការប្រកួតប្រជែងយ៉ាងខ្លាំងពីក្រុមហ៊ុនបរទេស និងក្រុមហ៊ុនធំៗ ដែលផ្តល់អត្ថប្រយោជន៍ និងប្រាក់ខែខ្ពស់ជាង។ ចំណែកឯ វប្បធម៌ក្រុមហ៊ុន ក៏ជាចំណុចមួយដែលត្រូវការការយកចិត្តទុកដាក់។ ព្រោះការផ្លាស់ប្តូរផ្នត់គំនិតពីការគ្រប់គ្រងបែបប្រពៃណីទៅការគ្រប់គ្រងបែបទំនើបដែលផ្តោតលើបុគ្គលិក អាចត្រូវការពេលវេលា និងការខិតខំប្រឹងប្រែងច្រើន។ អ្នកជំនាញ ផ្នែកធនធានមនុស្ស ត្រូវដើរតួនាទីជាភ្នាក់ងារផ្លាស់ប្តូរ ដើម្បីកសាងវប្បធម៌ការងារវិជ្ជមាន និងគាំទ្របុគ្គលិក។ ចុងក្រោយ ការអនុវត្តច្បាប់ការងារ ក៏ជាការងារបន្តបន្ទាប់មួយ ការធានាថាការអនុវត្តច្បាប់ការងារបានត្រឹមត្រូវ និងទាន់សម័យទៅនឹងបទប្បញ្ញត្តិថ្មីៗ គឺជាកិច្ចការដែលទាមទារភាពម៉ត់ចត់ និងការតាមដានជាប់លាប់។ សរុបមក តួនាទីរបស់អ្នកជំនាញធនធានមនុស្សនៅកម្ពុជាកំពុងវិវឌ្ឍពីអ្នកគ្រប់គ្រងរដ្ឋបាលទៅជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់។